រីឯរមៀតវិញ ក៏ជាគ្រឿងផ្សំដ៏សំខាន់មួយក្នុងម្ហូបខ្មែរដែលមិនអាចខ្វះបានដូចគ្នា។ រមៀត គឺជាមើមរុក្ខជាតិម្យ៉ាងដែលមានពណ៌លឿងទុំ ឬពណ៌ទឹកក្រូចក្រម៉ៅ។ ចំពោះលក្ខណៈពិសេស វាត្រូវបានគេប្រើដើម្បីផ្តល់ពណ៌លឿងដ៏ស្រស់ស្អាតដល់ម្ហូបមួយចំនួនផងដែរដូចជា ការីខ្មែរ អាម៉ុក និងទឹកសម្លនំបញ្ចុកជាដើម។ ក្រៅពីផ្តល់ពណ៌ រមៀតក៏បន្ថែមរសជាតិ និងក្លិនឈ្ងុយប្លែកក្នុងម្ហូបផងដែរ ។